សិប្បកម្ម និងការឆ្លាក់លម្អិតនៅលើគ្រឿងអលង្ការគឺជាផ្នែកមួយនៃវប្បធម៌បុរាណខ្មែរដែលបង្ហាញពីភាពច្នៃប្រឌិត ក្បាច់រចនា សិល្បៈដ៏មានជំនាញតាំងពីសម័យបុរាណ។ ការផ្តល់ចំណេះដឹង និងការបង្រៀនបន្តយ៉ាងច្បាស់លាស់ពីមួយជំនាន់ទៅមួយជំនាន់ជាមួយស្មារតីតស៊ូ អត់ធ្មត់ ព្យាយាម និងភាពកែច្នៃធ្វើឲ្យគ្រឿងលអង្ការមានតម្លៃយ៉ាងប្រណិត។ សិប្បកម្មនៃការឆ្លាក់គ្រឿងអលង្ការមួយនេះមិនត្រឹមតែជាការរចនាផលិតសម្រាប់លម្អរាងកាយទេ ប៉ុន្តែវាជាស្នាដៃនៃអរិយធម៌ និងអត្តសញ្ញាណជាតិដែលត្រូវការការថែរក្សា និងលើកស្ទួយឲ្យសមស្របទៅនឹងសម័យកាលទំនើប។ ចំពោះសិប្បកម្មទាំងឡាយ ការឆ្លាក់លម្អិតនៅលើគ្រឿងអលង្ការនីមួយៗពិតជាសំខាន់ណាស់ ព្រោះវាតម្រូវឲ្យមានជំនាញ់ច្បាស់លាស់ បច្ចេកទេសខ្ពស់ មានការប្រុងប្រយត្ន័ និងភាពច្នៃប្រឌិតខ្ពស់។ ការបង្កើតគ្រឿងអលង្ការគឺមានរចនាបទសម្បូរបែប ដោយប្រើប្រាស់លោហៈធាតុដូចជា មាស ស្ពាន់ ប្រាក់ និងធាតុផ្សំផ្សេងទៀត។ សម្រាប់រចនាបទអលង្ការបុរាណខ្មែរមានលក្ខណៈពិសេសជាច្រើន ដោយប្រើក្បាច់ផ្កាភ្ញី សត្វនាគ គ្រុឌ ហង្ស និងរូបព្រះពុទ្ធជាដើម។ ជាទូទៅគ្រឿងអលង្ការដែលបានបង្កើតឡើងមានដូចជា ខ្សែក ខ្សែដៃ ក្រវិល និងចិញ្ចៀនជាដើម។ ចំំណែកឯការបិតសរសៃមាស ឬ ប្រាក់គឺជាវិធីសាស្ត្រសិប្បកម្មបុរាណដ៏ស្រស់ស្អាតដែលជាងខ្មែរបានប្រើប្រាស់ដើម្បីលម្អលើគ្រឿងអលង្ការផ្សេងៗ។ វាជាបច្ចេសទេសនៃការបង្កើតសរសៃលោហៈស្តើងៗដែលធ្វើមកពី មាស ប្រាក់ និងលោហៈចម្រុះផ្សេងៗ។ ម្យ៉ាងវិញទៀតវាជាវិធីដ៏ពិសេសមួយសម្រាប់លម្អគ្រឿងអលង្ការឲ្យស្រស់ស្អាតនិងសោភ័ណភាពបន្ថែមទៀត។ មួយវិញផងដែរ ការបិតសរសៃមាស ប្រាក់ គឺទាមទារភាពអត់ធ្មត ភាពយកចិត្តទុកដាក់ និងលម្អិតយ៉ាងខ្លាំងដើម្បីទទួលបានភាពប្រណិតនិងមានតម្លៃ។ ចំពោះការបិទសរសៃមាស ប្រាក់ នេះមិនងាយស្រួលឡើយជាងត្រូវការបណ្តុះបណ្តាលយ៉ាងយូរមុននឹងក្លាយជាអ្នកជំនាញ។ យ៉ាងណាមិញ គួរតែមានការបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយឲ្យមានចំណេះជំនាញ់ទៅលើការធ្វើគ្រឿងអលង្ការ។ មួយវិញផងដែរការបង្រៀនជំនាញខាងសិប្បកម្មត្រូវបានធ្វើឡើងតាំងពីសម័យបុរាណមកម្លេះ។ ម្យ៉ាងទៀតការអនុវត្តជាក់ស្តែងជួយសិស្សឲ្យយល់កាន់តែល្អអំពីបច្ចេកទេសក្នុងការធ្វើផងដែរ។ ចំពោះសិប្បកម្មគ្រឿងអលង្ការមានសារៈសំខាន់នៅពេលអ្នកជំនាន់ក្រោយគាត់មានជំនាញការធ្វើគ្រឿងអលង្ការ គាត់អាចបង្ហាញភ្ញៀវទេសចរណ៍អំពីវប្បធម៌ ប្រពៃណីរបស់ប្រទេសយើងដែលទាក់ទងគ្រឿងអលង្ការខ្មែរ។ ដោយសារគ្រឿងអលង្ការគឺត្រូវបានគេប្រើយ៉ាងទូលំទូលាយដូចជាក្នងកម្មវិធីផ្សេងៗ អាពាហ៍ពិពាហ៍ ពិធីបុណ្យជាដើម។ យ៉ាងណាមិញប្រជាពលរដ្ឋក្នុងសហគមន៍គួរតែចូលរួមសហការថែរក្សានូវសិប្បកម្មមួយនេះឲ្យបានគង់វង្សសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយបន្តវេន។ លើសពីនេះនៅក្នុងសហគមន៍មួយពោរពេញដោយអ្នកមានជំនាញ់ច្បាស់លាស់អំពីសប្បិកម្មការឆ្លាក់គ្រឿងអលង្ការបានយ៉ាងល្អនោះ។ គាត់អាចទាក់ទាញភ្ញៀវទសចរណ៍នឹងរកចំណូលបានច្រើនផងដែរ ដូចនេះក្នងសហគមន៍ប្រជាពលរដ្ឋនឹងមានជីវភាពធូរធារ។ ដើម្បីរក្សាបាននូវផលិតផលល្អពីភ្ញៀវក្នុងស្រុកនិងក្រៅស្រុកយើងកុំផលិតនិងប្រើប្រាស់វត្ថុធាតុក្លែងក្លាយដូចជា មាស ឬប្រាក់ក្លែងក្លាយដែលធ្វើឲ្យគុណភាពថយចុះ។ យើងគួរតែផលិតនិងយកវត្ថុធាតុដើមដែលសុទ្ធយកមកប្រើប្រាស់ដើម្បីបង្កើននូវសិប្បកម្មរបស់ខ្លួនឯង។ ដូចនេះហើយវប្បធម៌ខ្មែរត្រូវបានឆ្លុះបញ្ចាំងតាមរយៈសិប្បកម្មទាំងនេះ។ ជាចុងក្រោយគប្បីរួបរួមគ្នាកែច្នៃប្រឌិតផលិតផលនៅក្នុងស្រុកឲ្យបានច្រើនដើម្បីសង្គមជាតិមានការរីកច្រើនទៅលើសប្បិកម្ម។ សរុបមកសិប្បកម្ម និងសិល្បៈឆ្លាក់លម្អិតលើគ្រឿងអលង្ការនេះមិនត្រឺមតែជាការរកប្រាក់ចំណូលនោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិនិងស្នាដៃបុរាណដែលយើងត្រូវថែរក្សាទុក។ ការបន្តផ្ទេរចំណេះដឹងទៅកាន់យុវជនជំនាន់ក្រោយគឺជាការលើកកម្ពស់យ៉ាងសំខាន់ដើម្បីថែរក្សាសិល្បៈនៃការឆ្លាក់គ្រឿងអលង្ការឲ្យនៅគង់វង្សជារៀងរហូត។